នៅប្រទេសកម្ពុជាយើងក្រៅអំពីមុខម្ហូប ស្ងោរ អាំង ចៀន ក៏នៅមានម្ហូបឆាមួយទៀតដែលប្រជាជនខ្មែរយើងនិយមធ្វើសម្រាប់បរិភោគតាំងពីបុរាណកាលមកម្ល៉េះ។ ម្ហូបឆាទាំងនោះមានច្រើនប្រភេទណាស់ហើយមួយក្នុងចំណោមម្ហូបឆាទាំងនោះគឺម្ហូបឆាក្តៅដែលប្រជាជនកម្ពុជាចូលចិត្តបរិភោគជាងគេ។ ភាគច្រើនគេតែងធ្វើឆាក្តៅ នៅពេលមានកម្មវិធីជួបជុំគ្រួសារសាច់ញាតិបងប្អូនក្នុងឳកាសបុណ្យទានម្តងៗ។ នៅតាមបណ្តាភោជនីយដ្ធាននានា នៅក្នុងប្រទេសកម្ពុជាគឺតែងតែមានមុខម្ហូបមួយប្រភេទនេះ ពីព្រោះមុខម្ហូបនេះទទួលបានការចាប់អារម្មណ៌ទទួលទានជាច្រើនពីសំណាក់ភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុក។ លើសពីនេះទៅទៀតម្ហូបឆាក្តៅក៏គេអាចចាត់ទុកជាម្ហូបសម្រាប់ក្លែមផងដែរ ហើយម្ហូបនេះមានភាពងាយស្រួលក្នុងការចម្អិនថែមទៀតផង។ សម្រាប់ម្ហូបឆាក្តៅនេះផងដែរគេមានជម្រើសសាច់ជាច្រើនមុខដូចជា សាច់មាន់ សាច់ទា សាច់គោ អន្ទង់ ឬ កង្កែប ជាដើម។ លើសពីនេះទៅទៀតគេក៏អាចយក ខ្យង និងងាវ មកឆាបានផងដែរ។ គ្រឿងផ្សំដើម្បីធ្វើឆាក្តៅមានដូចជា សាច់មាន់ ម្រះព្រៅ សណ្តែកដីលីង ម្ទេសស្រស់ រមៀត រំដេង ស្លឹកក្រូចសើច ខ្ទឹមស ស្លឹកគ្រៃ ប្រេងឆា អំបិល ស្ករស ម្សៅស៊ុប ទឹកត្រី ប្រេងខ្យង។ ដើម្បីចម្អិនឆាក្តៅបាន ដំបូងគេត្រូវ ហាន់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ហើយយកស្លឹកក្រូចសើចបុកឱ្យម៉ដ្ឋ។ បន្ទាប់មក ចាំដាក់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមសចូល រួចបុកចូលគ្នាឱ្យម៉ដ្ឋម្តងទៀត។ បន្ទាប់មកទៀតត្រូវកាប់សាច់មាន់ជាដុំៗតាមចំណូលចិត្ត រួចយកទៅលាងទឹកឱ្យស្អាតទុកមួយអន្លើ។ រួចហើយប្រឡាក់គ្រឿងដែលបានបុកម៉ដ្ឋនោះជាមួយនិងសាច់មាន់ឱ្យចូលជាតិ ហើយថែមគ្រឿងផ្សំដូចជា ម្សៅស៊ុប ប្រេងខ្យង ស្ករ និង អំបិលបន្តិច។ ក្រោយមកត្រូវចិញ្ច្រាំខ្ទឹមស ឱ្យល្អិតរួចបំពងខ្ទឹមសឱ្យឡើងក្រហមឈ្ងុយ រួចចាក់ទឹកត្រីចូល។ ហើយបន្ទាប់មកទៀតចាក់សាច់ចូលលីងវាឱ្យឈ្ងុយ រួចចាក់ទឹកចូលបន្តិចដើម្បីរម្ងាស់សាច់ឱ្យផុយ។ រួចដាក់ម្ទេសដែលចិតរួចចូលហើយឆាត្រឡប់ឱ្យសព្វរួចភ្លក្សយករសជាតិតាមចំណូលចិត្ត។ បន្ទាប់មកទៀតដាក់ស្លឹកម្រះព្រៅចូល ជាការស្រេច។ ចំពោះឆាក្តៅនេះផងដែរ ភាគច្រើនគេនិយមឆាវាឱ្យមានរសជាតិហឹរ។ ហើយឆាក្តៅនេះគេក៏អាចបន្ថែមបន្លែដូចជា សណ្តែកគួរ ឬត្រកួនបានផងដែរ។ ឆាក្តៅគេក៏អាចចម្អិនបានមួយរបៀបទៀតផងដែរដោយគេមិនប្រើប្រាស់គ្រឿងបុកឡើយ។ ខុសគ្នាពីរបៀបឆាទី១ គេយកសាច់មាន់ទៅបំពងឱ្យស្រួយជាមុនសិន ទើបគេយកទៅឆាតាមក្រោយ។ ចំពោះស្លឹកគ្រៃវិញគេហាន់ជាចំណិតវែងៗរួចបំពងជាមួយស្លឹកក្រូចសើច និងរំដេងដូចសាច់មាន់ដែរ។ ម្យ៉ាងវិញទៀតវិធីទាំងពីរខាងលើនេះសុទ្ធតែមានលក្ខណៈពិសេសនិងមានរសជាតិឈ្ងុយឆ្ងាញ់មួយបែបផ្សេងពីគ្នា។